ប្រវត្តិសាស្ត្រតន្ត្រីកម្ពុជាមិនត្រឹមតែសម្បូរទៅដោយបទចម្រៀងពីរោះៗនោះទេ ប៉ុន្តែក៏បានឆ្លងកាត់នូវបទពិសោធន៍នៃការហាមឃាត់ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់របបគ្រប់គ្រងតាមសម័យកាលផងដែរ។ ការត្រួតពិនិត្យនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការវិវត្តន៍ និងសេរីភាពនៃការបញ្ចេញមតិរបស់សិល្បករខ្មែរ។ ជាក់ស្ដែងនៅក្នុងសម័យសង្គមរាស្ត្រនិយម ដែលគិតពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧៥ ដែលត្រូវបានគេស្គាល់ថាជា "យុគសម័យមាស" នៃតន្ត្រីខ្មែរ វិស័យសិល្បៈបានរីកចម្រើនយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានការត្រួតពិនិត្យខ្លះៗលើបទចម្រៀងមួយចំនួន ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម និងសីលធម៌។ បទចម្រៀងដែលត្រូវបានត្រួតពិនិត្យ ឬហាមឃាត់តែងជាបទដែល តែងច្រៀងឡើងខុសពីធម្មតា ឬមានការប៉ះពាល់ដល់សម័យកាលណាមួយ។ បទចម្រៀងរិះគន់នយោបាយដោយផ្ទាល់ ជាបទដែលមានការបញ្ចេញមតិលើគោលនយោបាយ ការគ្រប់គ្រងរដ្ឋាភិបាល ឬស្ថាប័ននយោបាយ ដោយបង្ហាញការរិះគន់។ រដ្ឋាភិបាលបានដាក់កម្រិតលើបទចម្រៀងដែលមានខ្លឹមសារ រិះគន់ថ្នាក់ដឹកនាំ ឬគោលនយោបាយរបស់រដ្ឋ ដោយផ្ទាល់។ គោលបំណងគឺដើម្បីរក្សាស្ថិរភាពនយោបាយ និងជៀសវាងការញុះញង់ឱ្យមានភាពចលាចលក្នុងសង្គម។ សិល្បករត្រូវបានលើកទឹកចិត្តឱ្យបង្កើតស្នាដៃដែលលើកតម្កើងជាតិ សាសនា ព្រះមហាក្សត្រ ឬឆ្លុះបញ្ចាំងពីជីវិតសង្គមទូទៅ ជាជាងការចូលរួមដោយផ្ទាល់ក្នុងនយោបាយ។ បទចម្រៀងដែលមានលក្ខណៈអសីលធម៌ ជាបទដែលមានមាតិកា ឬសារ ដែលរំលោភលើតម្លៃសីលធម៌ សណ្តាប់ធ្នាប់សង្គម និងធ្វើឲ្យមានផលប៉ះពាល់ដល់សង្គម។ ដើម្បីការពារតម្លៃវប្បធម៌ និងសីលធម៌ប្រពៃណីខ្មែរ បទចម្រៀងណាដែលមាន ទំនុកច្រៀង ឬរូបភាពដែលបង្ហាញពីភាពអសីលធម៌ អាសអាភាស ឬហួសពីបទដ្ឋានសង្គម ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់។ ឧទាហរណ៍ បទចម្រៀងដែលបង្ហាញពីសេចក្តីស្នេហាហួសហេតុ ការរួមភេទ ឬបង្កប់ន័យមិនសមរម្យអាចត្រូវបានកែសម្រួល ឬហាមឃាត់មិនឱ្យផ្សព្វផ្សាយជាសាធារណៈ។ បទចម្រៀងនាំឱ្យមានភាពចលាចល ជាបទដែលមានខ្លឹមសារជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គម ក៏បណ្តាលឱ្យប្រជាជនមានប្រតិកម្មខ្លាំង ដូចជាការរិះគន់ ការធ្វើបាតុកម្មជាសាធារណៈ។ រដ្ឋាភិបាលក៏បានប្រុងប្រយ័ត្នខ្ពស់ចំពោះបទចម្រៀងដែលអាច បង្កឱ្យមានការបែកបាក់ផ្ទៃក្នុង ស្នេហាហួសហេតុរហូតដល់មានបញ្ហាសង្គម ឬការញុះញង់ឱ្យមានអំពើអបាយមុខ។ គោលដៅគឺដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម សន្តិសុខ និងសុខុមាលភាពរបស់ប្រជាជន។ ការត្រួតពិនិត្យនេះធានាថា តន្ត្រីនៅតែជាផ្នែកមួយដែលរួមចំណែកដល់ការកសាងសង្គមប្រកបដោយសីលធម៌ និងរបៀបរៀបរយ។ ការត្រួតពិនិត្យទាំងនេះបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់រដ្ឋាភិបាលសម័យនោះក្នុងការរក្សាតុល្យភាពរវាងសេរីភាពសិល្បៈ និងការថែរក្សាតម្លៃសង្គមជាតិ។ ទោះជាមានការរឹតបន្តឹងខ្លះៗក៏ដោយ សម័យសង្គមរាស្ត្រនិយមនៅតែជាយុគសម័យដ៏រុងរឿងដែលបានបន្សល់ទុកនូវកេរដំណែលតន្ត្រីដ៏អស្ចារ្យសម្រាប់កម្ពុជា។ រីឯនៅក្នុងសម័យកាលរបបខ្មែរក្រហម ដែលគិតពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ ត្រូវបានគេចាត់ទុកជា យុគងងឹតបំផុត ក្នុងប្រវត្តិសាស្ត្រកម្ពុជា ជាពិសេសសម្រាប់វិស័យសិល្បៈ និងវប្បធម៌។ ក្នុងអំឡុងពេលនោះ របបប៉ុល ពត បានព្យាយាមកសាងសង្គមថ្មីមួយដោយលុបបំបាត់ចោលស្ទើរតែទាំងស្រុងនូវរាល់ទម្រង់សិល្បៈ និងវប្បធម៌ដែលមានតាំងពីមុនមក។ ក្នុងរបបខ្មែរក្រហម អំណាចផ្នែកសារព័ត៌មាន តន្ត្រី សិល្បៈ និងការបញ្ចេញមតិ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ដោយមានគោលបំណងបិទមាត់ប្រជាជន និងជៀសវាងមតិផ្ទុយពីគោលនយោបាយបក្ស។ នៅក្នុងរបបខ្មែរក្រហម ការសម្តែងតន្ត្រីសម័យទំនើប និងតន្ត្រីបុរាណ ត្រូវបានចាត់ទុកថាជាអ្វីដែលពឹងផ្អែកលើវប្បធម៌បរទេស ឬជាអារម្មណ៍ឥតប្រយោជន៍ ធ្វើឲ្យសិល្បៈទាំងអស់ត្រូវបានបិទបាំង និងលុបបំបាត់ចោល។ របបខ្មែរក្រហមបានហាមឃាត់ និងកម្ទេចចោលស្ទើរតែរាល់ទម្រង់តន្ត្រីទាំងអស់ មិនថាតន្ត្រីសម័យដូចជាបទមនោសញ្ចេតនា រ៉ុកអែនរ៉ូល ឬតន្ត្រីប្រពៃណីបុរាណខ្មែរដូចជាភ្លេងការ ភ្លេងអារក្ស ឬល្ខោនខោលនោះទេ។ ពួកគេបានចាត់ទុកតន្ត្រីទាំងនេះថាជា "វប្បធម៌បរទេស" "វប្បធម៌មូលធននិយម" ឬ "វប្បធម៌បច្ចេកទេស" ដែលត្រូវតែបំផ្លាញចោលដើម្បីកសាងសង្គមកសិកម្មសុទ្ធសាធ។ ឧបករណ៍តន្ត្រីជាច្រើនត្រូវបានដុត កម្ទេច ឬបោះបង់ចោល។ ក្នុងរបបខ្មែរក្រហម សិល្បករជាច្រើនរួមទាំងអ្នកចម្រៀង អ្នករបាំ និងតន្ត្រីករ ត្រូវបានគេចោទប្រកាន់ថាជាអ្នកអភិជន ហើយត្រូវបានសម្លាប់ដោយសារតែពួកគេមានជំនាញសិល្បៈ។ នេះគឺជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់វិស័យសិល្បៈខ្មែរ។ តារាចម្រៀងល្បីៗដូចជា លោក ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រី ប៉ែន រ៉ន និងតន្ត្រីករ ក៏ដូចជាសិល្បករគ្រប់រូបត្រូវបានសម្លាប់។ ពួកគេមួយចំនួនធំត្រូវបាន សម្លាប់ ដោយសារតែត្រូវគេចាត់ទុកថាជា "បញ្ញវន្ត" ឬជាអ្នកតំណាងឱ្យរបបចាស់។ ចំណែកឯអ្នកនៅរស់រានមានជីវិត ត្រូវបាន បង្ខំឱ្យលាក់ខ្លួន បោះបង់ចោលអត្តសញ្ញាណជាសិល្បករ និងធ្វើពលកម្មធ្ងន់ធ្ងរនៅតាមជនបទ ដើម្បីគេចផុតពីការសម្លាប់។ ក្នុងរបបខ្មែរក្រហម បទចម្រៀងភ្លេងភាគច្រើនត្រូវបានគ្រប់គ្រង ហើយភ្លេងដែលត្រូវបានអនុញ្ញាតឲ្យច្រៀងត្រូវមានមាតិកាឃោសនាបដិវត្តន៍ បង្ហាញពីការគាំទ្រដល់នយោបាយ និងសង្គម។ នៅក្នុងរបបនេះ មានតែបទចម្រៀងដែលមានខ្លឹមសារបម្រើដល់ គោលនយោបាយ និងមនោគមវិជ្ជាបដិវត្តន៍ របស់អង្គការប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យច្រៀង និងផ្សព្វផ្សាយ។ បទចម្រៀងទាំងនោះច្រើននិយាយអំពីការងាររួម ការកសាងសង្គមថ្មី ភាពក្លាហានរបស់កងទ័ពបដិវត្តន៍ និងការស្អប់ខ្ពើមសត្រូវ។ គោលបំណងគឺដើម្បីលាងខួរប្រជាជន និងបំបាត់រាល់ឥទ្ធិពលពីអតីតកាល។ នេះបានធ្វើឱ្យសិល្បៈបាត់បង់នូវសេរីភាពនៃការច្នៃប្រឌិត និងការបញ្ចេញមតិទាំងស្រុង។ សរុបមក របបខ្មែរក្រហមបានបន្សល់ទុកនូវ ស្នាមរបួសដ៏ជ្រៅ នៅក្នុងបេះដូងសិល្បករ និងវិស័យសិល្បៈកម្ពុជា។ ការលុបបំបាត់តន្ត្រី និងការសម្លាប់សិល្បករ បានធ្វើឱ្យបេតិកភណ្ឌតន្ត្រីមួយផ្នែកធំត្រូវបានបាត់បង់ រីឯការច្នៃប្រឌិតត្រូវបានបង្អាក់។ វាជាមេរៀនប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយដែលបានបិទសិទ្ធសេរីភាពប្រជាជន ជាពិសេសសេរីភាពសិល្បៈ និងការបញ្ចេញមតិ។ ចំណែកឯក្នុងកំឡុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគិតពី ឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ១៩៨៩ គឺជាដំណាក់កាលនៃការស្ដារឡើងវិញបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។ វិស័យសិល្បៈ ជាពិសេសតន្ត្រី បានចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗ ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់រដ្ឋាភិបាលថ្មី ដែលមានទំនោរទៅរកមនោគមវិជ្ជាសង្គមនិយម និងការកសាងប្រទេសឡើងវិញ។ ការត្រួតពិនិត្យលើតន្ត្រី និងសិល្បៈ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ដើម្បីធានាថា ខ្លឹមសារបទចម្រៀង និងការសម្តែងត្រូវសមរម្យ និងស្របតាមគោលនយោបាយប្រជាមានិត។ ការហាមឃាត់បទចម្រៀងសម័យដើមមួយចំនួន គឺជាការទប់ស្កាត់មិនឲ្យមានការច្រៀង និងផ្សាយបន្តបទចម្រៀងដែលមានមាតិកា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ បទចម្រៀងជាច្រើនដែលល្បីល្បាញក្នុងសម័យសង្គមរាស្ត្រនិយម ត្រូវបាន ហាមឃាត់ ឬ កែសម្រួលទំនុកច្រៀង ឡើងវិញ។ ហេតុផលចម្បងគឺដោយសារខ្លឹមសារនៃបទចម្រៀងទាំងនោះត្រូវបានចាត់ទុកថាមិនសមស្របនឹងមនោគមវិជ្ជាថ្មីរបស់រដ្ឋាភិបាល ដែលផ្តោតលើការកសាងសង្គម សង្គមនិយម និងការលុបបំបាត់ឥទ្ធិពលពីរបបចាស់។ បទចម្រៀងស្នេហាដែលហួសហេតុ ឬបទដែលបង្ហាញពីជីវិតបែបមូលធននិយម ជារឿយៗត្រូវបានរឹតបន្តឹង។ បទចម្រៀងជាតិនិយម គឺជាបទចម្រៀងដែលលើកកម្ពស់អត្តសញ្ញាណជាតិ ដើម្បីជួយឱ្យប្រជាជនមានមោទនភាព និងសាមគ្គីភាពខ្លាំងក្នុងការរួមគ្នាអភិវឌ្ឍប្រទេស។ រដ្ឋាភិបាលបានលើកកម្ពស់ និងជំរុញឱ្យមានការតែងនិពន្ធ និងផ្សព្វផ្សាយនូវបទចម្រៀងដែលមានខ្លឹមសារ ជាតិនិយម និងសង្គមនិយម។ បទចម្រៀងទាំងនេះ ផ្តោតលើការលើកកម្ពស់ ប្រជាជនក្នុងការរួមចំណែកសាងសង់សង្គម និងសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីពេលប្រឈមមុខនឹងវិបត្តិ ឬការបំបែកបែកបាក់។ បន្ទាប់ពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ បទចម្រៀងជាច្រើនបានលើកទឹកចិត្តប្រជាជនឱ្យរួមគ្នាស្ដារប្រទេសឡើងវិញ។ បទចម្រៀងជាច្រើនបានលើកតម្កើងវីរភាពរបស់កងទ័ព កម្មករ កសិករ និងអ្នកដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះប្រទេស។ ខ្លឹមសារនៃការរួបរួមជាតិ និងមនសិការស្នេហាជាតិត្រូវបានបញ្ចូលយ៉ាងច្រើនក្នុងបទចម្រៀង ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង។ បទចម្រៀងមួយចំនួនក៏បានផ្សព្វផ្សាយ និងលើកតម្កើងគោលនយោបាយ និងមនោគមវិជ្ជារបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលជា បក្សប្រជាជនកម្ពុជាបច្ចុប្បន្ន។ អនុវត្តការត្រួតពិនិត្យយ៉ាងតឹងរឹងលើការនាំចូលតន្ត្រីបរទេស ដើម្បីការពារវប្បធម៌ជាតិ និងទប់ស្កាត់ឥទ្ធិពលពីវប្បធម៌ក្រៅ ដែលអាចប៉ះពាល់ដល់អត្តសញ្ញាណ និងតម្លៃប្រពៃណី។ ដើម្បីការពារវប្បធម៌ជាតិ និងទប់ស្កាត់ឥទ្ធិពលវប្បធម៌ "អវិជ្ជមាន" ពីបរទេស រដ្ឋាភិបាលបានដាក់ចេញនូវ ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើការនាំចូល និងការផ្សព្វផ្សាយតន្ត្រីបរទេស ជាពិសេសតន្ត្រីលោកខាងលិច។ ការចូលប្រើប្រាស់តន្ត្រីបរទេសមានកម្រិតខ្លាំងណាស់ ហើយអ្វីដែលត្រូវបានអនុញ្ញាតឱ្យផ្សព្វផ្សាយច្រើនតែជាតន្ត្រីពីបណ្ដាប្រទេសសង្គមនិយមដូចជា វៀតណាម សហភាពសូវៀត ឬប្រទេសនៅអឺរ៉ុបខាងកើត។ សរុបមក សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺជាដំណាក់កាលមួយដែលតន្ត្រីត្រូវបានកសាងឡើងវិញ និងផ្សព្វផ្សាយមនោគមវិជ្ជារបស់រដ្ឋ។ ទោះបីជាមានការរឹតបន្តឹងសេរីភាពសិល្បៈខ្លះៗក៏ដោយ ក៏វាជាសម័យកាលដ៏សំខាន់ដែលបានរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍវិស័យតន្ត្រីខ្មែរឡើងវិញ បន្ទាប់ពីមហាវិនាសកម្មនៃរបបខ្មែរក្រហម។ បើយើងក្រឡេកមកមើលក្នុងសម័យទំនើប ចាប់ពីឆ្នាំ ១៩៩០ ដល់បច្ចុប្បន្ន បាននាំមកនូវការផ្លាស់ប្តូរដ៏ធំធេងសម្រាប់វិស័យតន្ត្រីកម្ពុជា។ បន្ទាប់ពីការបញ្ចប់នៃសង្គ្រាមស៊ីវិល និងការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារសេរី សិល្បករមានសេរីភាពកាន់តែច្រើនក្នុងការច្នៃប្រឌិត និងបញ្ចេញមតិ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាប្រឈម និងការត្រួតពិនិត្យមួយចំនួនដែលនៅតែបន្តកើតមាន។ ការត្រួតពិនិត្យក្នុងសម័យទំនើប មានលក្ខណៈប្រើប្រាស់បច្ចេកវិទ្យាសម័យថ្មី ដូចជា បច្ចេកវិទ្យាឌីជីថល និងបណ្ដាញអ៊ីនធឺណេត ដើម្បីតាមដាន និងគ្រប់គ្រងការចែកចាយព័ត៌មាន និងមាតិកាសិល្បៈ។ ការហាមឃាត់បទចម្រៀងដែលមានការរិះគន់នយោបាយ ឬសង្គម គឺជាវិធានការរដ្ឋាភិបាល ឬអំណាច ដើម្បីទប់ស្កាត់ការចែកចាយសារ ដែលអាចបង្កការប្រឆាំងនឹងគោលនយោបាយ និងស្ថាប័ន។ ទោះបីជាមានសេរីភាពបញ្ចេញមតិច្រើនជាងសម័យមុនៗក៏ដោយ ក៏បទចម្រៀងណាដែល រិះគន់រដ្ឋាភិបាល ឬបញ្ហាសង្គម មួយចំនួនដោយផ្ទាល់ ឬខ្លាំងពេក នៅតែអាចប្រឈមនឹងសម្ពាធ។ ស្ថានីយទូរទស្សន៍ វិទ្យុ ឬប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួនអាចនឹងមិនចាក់ផ្សាយបទចម្រៀងទាំងនោះ។ សិល្បករអាចនឹងបាត់បង់ឱកាសក្នុងការចូលរួមកម្មវិធីសាធារណៈ ឬកិច្ចសហការជាមួយស្ថាប័នរដ្ឋ។ សិល្បករខ្លះអាចទទួលបានការព្រមាន ឬសម្ពាធផ្ទាល់មាត់ឱ្យបញ្ឈប់ការផលិតបទចម្រៀងដែលមានខ្លឹមសាររិះគន់។ ទោះជាយ៉ាងនេះក្តី ក៏មានសិល្បករខ្លះនៅតែបន្តផលិតបទចម្រៀងបែបនេះ ដើម្បីជាការឆ្លុះបញ្ចាំងពីការពិតក្នុងសង្គម និងជាសំឡេងតស៊ូមតិ។ បទចម្រៀងបំពានសិទ្ធិអ្នកនិពន្ធ គឺជាបទចម្រៀងដែលត្រូវបានចម្លង ឬប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ។ បញ្ហាសិទ្ធិអ្នកនិពន្ធបានក្លាយជាកង្វល់ដ៏ធំមួយនៅក្នុងសម័យទំនើបនេះ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងអ៊ីនធឺណេត។ បទចម្រៀងបរទេស ឬបទចម្រៀងខ្មែរពីជំនាន់មុនៗ ជារឿយៗត្រូវបានថតចម្លង ឬលួចបកស្រាយដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិដើម។ សិល្បករខ្លះបានប្រើប្រាស់បទភ្លេង ឬផ្នែកណាមួយនៃទំនុកច្រៀងពីស្នាដៃអ្នកដទៃដោយមិនបានសុំការអនុញ្ញាត។ បញ្ហានេះបានបង្កឱ្យមានការប្ដឹងផ្ដល់រវាងសិល្បករ និងផលិតកម្ម រីឯម្ចាស់កម្មសិទ្ធិដើមបាត់បង់ចំណូល និងការលើកទឹកចិត្តក្នុងការច្នៃប្រឌិត។ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានព្យាយាមពង្រឹងការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ប៉ុន្តែបញ្ហានេះនៅតែជាឧបសគ្គធំមួយសម្រាប់វិស័យតន្ត្រីកម្ពុជា។ ហាមឃាត់បទចម្រៀងដែលផ្ទុកខ្លឹមសារអវិជ្ជមាន គឺជាវិធានការរដ្ឋាភិបាល ដើម្បីការពារសង្គមពីអំពើហិង្សា ការបែកបាក់ និងការបង្កជម្លោះនៅក្នុងសង្គម។ បទចម្រៀងដែលបង្ហាញពីភាពហិង្សា ការរើសអើងជាតិសាសន៍ សាសនា ភេទ ឬបង្កឱ្យមានជម្លោះក្នុងសង្គមក៏អាចត្រូវបានត្រួតពិនិត្យ និងហាមឃាត់ផងដែរ ដើម្បីរក្សាភាពសុខដុមរមនា និងសណ្តាប់ធ្នាប់សាធារណៈ។ សរុបមក សម័យទំនើបបានបើកទ្វារឱ្យមានភាពចម្រុះ និងសេរីភាពកាន់តែច្រើននៅក្នុងវិស័យតន្ត្រីកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមទាក់ទងនឹងការត្រួតពិនិត្យខ្លឹមសារនយោបាយ និងសិទ្ធិអ្នកនិពន្ធនៅតែជាចំណុចសំខាន់ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងដំណោះស្រាយជាបន្តបន្ទាប់។ ដើម្បីមានការរីកចម្រើនប្រកបដោយនិរន្តរភាព តម្រូវឲ្យមានការគ្រប់គ្រងល្អ ការចូលរួមពីអ្នកចម្រៀង អ្នកផលិត និងអ្នកចូលរួមផ្សេងៗក្នុងឧស្សាហកម្មនេះ។